ការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ផលិតគ្រឿងអលង្ការនៅកម្ពុជាមានភាពខុសប្លែកគ្នាគួរឲ្យកត់សម្គាល់រវាងតំបន់ជនបទ និងទីក្រុង ដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ច លទ្ធភាពទទួលបានសម្ភារៈ និងចំណង់ចំណូលចិត្តរបស់ប្រជាជនក្នុងតំបន់នីមួយៗ។ នៅតាមតំបន់ជនបទ គ្រឿងអលង្ការច្រើនតែត្រូវបានផលិតឡើងដោយប្រើប្រាស់វត្ថុធាតុដើមដែលមានតម្លៃសមរម្យ និងងាយរកបានក្នុងមូលដ្ឋាន។ គោលបំណងចម្បងនៃគ្រឿងអលង្ការនៅទីនេះ គឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាគ្រឿងការពារ អបិយជំនឿ ឬជាការបង្ហាញពីសាមញ្ញភាព។ ការប្រើប្រាស់មាសនៅតាមតំបន់ជនបទ មាសនៅតែត្រូវបានប្រើប្រាស់សម្រាប់គ្រឿងអលង្ការ បើទោះបីជាវាមានតម្លៃថ្លៃក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់នេះមានលក្ខណៈខុសប្លែកពីតំបន់ទីក្រុង។ ជាទូទៅ មាសដែលប្រើប្រាស់នៅជនបទមិនមែនជាប្រភេទមាសសុទ្ធ ឬមានទំហំធំដូចគ្រឿងអលង្ការនៅទីក្រុងនោះទេ។ គេច្រើនតែឃើញមានគ្រឿងអលង្ការមាសតូចៗ ដូចជា ក្រវិល បន្តោងតូចៗ ឬចិញ្ចៀនស្ដើងៗ។ គ្រឿងអលង្ការទាំងនេះអាចត្រូវបានលម្អដោយបន្តោងតូចៗ ហើយជារឿយៗត្រូវបានពាក់សម្រាប់ឱកាសពិសេសៗ ដូចជាពិធីបុណ្យ ឬពិធីមង្គលការជាដើម។ មាសនៅជនបទមិនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាទ្រព្យសម្បត្តិបង្គរមួយប្រភេទសម្រាប់គ្រួសារផងដែរ។ ក្នុងករណីចាំបាច់ គ្រឿងអលង្ការមាសទាំងនេះអាចយកទៅប្តូរជាសាច់ប្រាក់បាន ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់គ្រួសារ។ ការប្រើប្រាស់ប្រាក់នៅតាមតំបន់ជនបទ ដែលប្រាក់ គឺជាវត្ថុធាតុដើមដ៏ពេញនិយមបំផុតមួយសម្រាប់គ្រឿងអលង្ការនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។ ភាពពេញនិយមនេះបណ្ដាលមកពីកត្តាសំខាន់ៗមួយចំនួនដូចជា៖ បើប្រៀបធៀបទៅនឹងមាស ប្រាក់មានតម្លៃទាបជាងឆ្ងាយ ដែលធ្វើឲ្យប្រជាជនទូទៅអាចមានលទ្ធភាពទិញ និងពាក់បាន។ ប្រាក់ងាយស្រួលរកបាននៅលើទីផ្សារ ហើយសិប្បករមូលដ្ឋានក៏មានជំនាញក្នុងការច្នៃប្រឌិតវាផងដែរ។ ប្រាក់ជាលោហៈធាតុទន់ល្មមដែលអាចពត់បែន និងឆ្លាក់បានយ៉ាងងាយស្រួល ដែលអនុញ្ញាតឲ្យសិប្បករអាចបង្កើតម៉ូដគ្រឿងអលង្ការបានយ៉ាងសម្បូរបែប និងល្អិតល្អន់។ ប្រាក់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ធ្វើគ្រឿងអលង្ការជាច្រើនប្រភេទដូចជា ក្រវិល ខ្សែក ខ្សែដៃ ចិញ្ចៀន និងគ្រឿងលម្អផ្សេងៗទៀត។ គ្រឿងអលង្ការប្រាក់ទាំងនេះមិនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ ថែមទាំងអាចមានអត្ថន័យផ្នែកជំនឿ ឬជាវត្ថុអនុស្សាវរីយ៍ផងដែរ។ សំរឹទ្ធ ឬ លង្ហិនគឺជាលោហៈធាតុពីរប្រភេទដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ តាំងពីយូរលង់ណាស់មកហើយ។ ការពេញនិយមរបស់វត្ថុធាតុទាំងនេះបណ្ដាលមកពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន។ សំរឹទ្ធ និងលង្ហិនសុទ្ធតែជាលោហៈធាតុផ្សំដែលមានភាពរឹងមាំ និងធន់នឹងច្រេះ ដែលធ្វើឲ្យវត្ថុដែលផលិតចេញពីពួកវាមានអាយុកាលប្រើប្រាស់បានយូរ។ បើប្រៀបធៀបទៅនឹងមាស ឬប្រាក់ លោហៈធាតុទាំងនេះមានតម្លៃថោកជាង ដែលធ្វើឲ្យប្រជាជនទូទៅអាចមានលទ្ធភាពជាម្ចាស់។ ពួកវាមានភាពទន់ល្មមនៅពេលត្រូវកម្ដៅ ដែលអនុញ្ញាតឲ្យសិប្បករអាចចាក់ពុម្ព ឆ្លាក់ ឬរចនាជាទម្រង់ផ្សេងៗបានយ៉ាងងាយស្រួល។ ដោយសារលក្ខណៈសម្បត្តិទាំងនេះ សំរឹទ្ធ និងលង្ហិនត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ធ្វើជាគ្រឿងអលង្ការ ដូចជា បន្តោង (ជាពិសេសបន្តោងព្រះពុទ្ធរូប ឬរូបទេវតាផ្សេងៗ) រូបចម្លាក់តូចៗសម្រាប់តម្កល់ ឬពាក់ជាប់ខ្លួន និងគ្រឿងលម្អតាមបែបប្រពៃណីផ្សេងៗទៀត។ ក្រៅពីនេះ វាក៏ត្រូវបានគេប្រើប្រាស់សម្រាប់ផលិតវត្ថុប្រើប្រាស់ក្នុងផ្ទះបាយ ឧបករណ៍សាសនា ឬឧបករណ៍កសិកម្មមួយចំនួនផងដែរ។ ការប្រើប្រាស់ទង់ដែងនៅតាមតំបន់ជនបទ ទង់ដែង គឺជាលោហៈធាតុមួយទៀតដែលត្រូវបានប្រើប្រាស់នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។ វាមិនមានតម្លៃខ្ពស់ដូចមាស ឬប្រាក់នោះទេ ប៉ុន្តែវាមានគុណសម្បត្តិមួយចំនួនដែលធ្វើឲ្យវាពេញនិយម។ ទង់ដែងមានតម្លៃសមរម្យ ដែលធ្វើឲ្យប្រជាជនអាចមានលទ្ធភាពជាម្ចាស់ និងប្រើប្រាស់បានយ៉ាងទូលំទូលាយ។ ទង់ដែងមានលក្ខណៈទន់ល្មម និងងាយស្រួលពត់បែន ដែលអនុញ្ញាតឲ្យសិប្បករអាចបង្កើតជាទម្រង់ និងម៉ូដផ្សេងៗបានយ៉ាងងាយស្រួល។ ដោយសារលក្ខណៈសម្បត្តិទាំងនេះ ទង់ដែងត្រូវបានប្រើប្រាស់សម្រាប់ផលិតគ្រឿងអលង្ការសាមញ្ញៗ វត្ថុតូចៗសម្រាប់តុបតែង ឬវត្ថុប្រើប្រាស់ប្រចាំថ្ងៃ។ ជួនកាល គេយកទង់ដែងទៅលាយជាមួយលោហៈធាតុផ្សេងៗទៀត ដូចជា ស័ង្កសី ឬសំណប៉ាហាំង ដើម្បីបង្កើនភាពរឹងមាំ ឬផ្លាស់ប្តូរពណ៌ឲ្យមើលទៅស្រស់ស្អាតប្លែក។ ការលាយបញ្ចូលគ្នានេះក៏អាចជួយកាត់បន្ថយការច្រេះផងដែរ។ អង្កាំធម្មជាតិ គឺជាវត្ថុធាតុដើមដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅមួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ផលិតគ្រឿងអលង្ការនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា។ មិនដូចលោហៈធាតុមានតម្លៃនោះទេ អង្កាំធម្មជាតិត្រូវបានគេយកមកពីប្រភពធម្មជាតិជុំវិញខ្លួន ដែលធ្វើឲ្យវាងាយស្រួលរក និងមានតម្លៃសមរម្យ។ អង្កាំធ្វើពីគ្រាប់រុក្ខជាតិ ដូចជាគ្រាប់ស្លា គ្រាប់ឈើ ឬគ្រាប់ពូជរុក្ខជាតិផ្សេងៗ ដែលជារឿយៗត្រូវបានគេយកមកចោះរន្ធ ហើយចងជាខ្សែក ឬខ្សែដៃ។ ជួនកាល គ្រាប់ទាំងនេះក៏អាចមានអត្ថន័យទាក់ទងនឹងជីជាតិ ឬការលូតលាស់ផងដែរ។ អង្កាំធ្វើពី ឆ្អឹងសត្វតូចៗ ឬឆ្អឹងត្រី ក៏អាចត្រូវបានគេកែច្នៃជាអង្កាំដែរ ដែលអាចមានអត្ថន័យទាក់ទងនឹងភាពរឹងមាំ ឬការការពារ។ អង្កាំធ្វើពីសំបកខ្យងសមុទ្រ ឬខ្យងទឹកសាប ត្រូវបានគេយកមកកាត់ ចោះ និងប៉ូលាឲ្យរលោងក្លាយជាអង្កាំដ៏ស្រស់ស្អាត។ សំបកខ្យងអាចតំណាងឲ្យភាពបរិសុទ្ធ ឬការការពារ។ អង្កាំធ្វើពីថ្មធម្មជាតិ តូចៗដែលមានពណ៌ និងរូបរាងប្លែកៗ ត្រូវបានគេយកមកធ្វើជាអង្កាំសម្រាប់លម្អ។ ថ្មធម្មជាតិទាំងនេះ ជារឿយៗត្រូវបានគេជឿថាមានថាមពលព្យាបាល ឬនាំមកនូវសំណាងល្អ។ អង្កាំធម្មជាតិត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ធ្វើខ្សែក ខ្សែដៃ ឬជាគ្រឿងលម្អផ្សេងៗ។ ពួកវាមិនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្ថន័យជ្រាលជ្រៅក្នុងជំនឿប្រពៃណីផងដែរ។ អ្នកភូមិជឿថាអង្កាំទាំងនេះអាចនាំមកនូវសេចក្តីសុខសាន្ត ការការពារពីវិញ្ញាណអាក្រក់ ឬបង្កើនថាមពពលវិជ្ជមានដល់អ្នកពាក់។ ដូច្នេះហើយ ពួកវាជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃ និងជំនឿរបស់អ្នករស់នៅតាមតំបន់ជនបទ។ ខ្សែអំបោះកថា ឬ ខ្សែអំបោះស គឺជាវត្ថុដែលគេឃើញមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។ វាមិនត្រឹមតែជាគ្រឿងលម្អសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែជាពិសេសវាត្រូវបានគេចាត់ទុកថាជាគ្រឿងការពារ និងវត្ថុស័ក្តិសិទ្ធិទៅតាមជំនឿប្រពៃណី។ ខ្សែអំបោះទាំងនេះជារឿយៗត្រូវបានចងពាក់នៅនឹងកដៃ ឬ ក ដោយមានភ្ជាប់មកជាមួយនូវបន្តោងប្រាក់តូចៗ ឬយ័ន្ត។ យ័ន្តគឺជាអក្សរ ឬរូបភាពគូរដោយដៃលើក្រដាស ក្រណាត់ ឬលោហៈតូចៗ ដែលត្រូវបានសូត្រមន្តអាគម ឬសូត្រធម៌ពីព្រះសង្ឃ ឬគ្រូអាចារ្យ។ តាមជំនឿរបស់ប្រជាជន ខ្សែអំបោះកថា ឬខ្សែអំបោះស ភ្ជាប់ជាមួយបន្តោងប្រាក់ ឬយ័ន្តតូចៗ។ គេជឿថាវាអាចការពារអ្នកពាក់ពីគ្រោះកាច គ្រោះថ្នាក់ចរាចរណ៍ ឬអំពើអាក្រក់ផ្សេងៗ។ វាក៏ត្រូវបានគេជឿថាអាចនាំមកនូវលាភសំណាង សិរីមង្គល និងសេចក្តីចម្រើនក្នុងជីវិត។ ក្នុងជំនឿខ្លះ គ្រឿងការពារទាំងនេះអាចបណ្តេញវិញ្ញាណអាក្រក់ ជំងឺភ័យ ឬឧបទ្រពចង្រៃផ្សេងៗចេញពីអ្នកពាក់។ ការពាក់វាអាចផ្ដល់នូវអារម្មណ៍ស្ងប់ចិត្ត និងសុវត្ថិភាពផ្លូវចិត្តដល់អ្នកជឿ។ ដោយសារអត្ថន័យ និងមុខងារទាំងនេះ ខ្សែអំបោះកថា ខ្សែអំបោះស គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជីវិតប្រចាំថ្ងៃ និងជំនឿប្រជាប្រិយរបស់អ្នករស់នៅតាមជនបទ។ ថ្មធម្មជាតិ គឺជាវត្ថុធាតុដើមមួយប្រភេទទៀតដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ផលិតគ្រឿងអលង្ការនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។ វាមិនត្រឹមតែមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានគេជឿថាមានអត្ថន័យជ្រាលជ្រៅទាក់ទងនឹងថាមពល និងជំនឿផងដែរ។ ថ្មធម្មជាតិទាំងនេះអាចរួមមាន៖ ថ្មដែលរកបានពីភ្នំ ឬទន្លេ មានរូបរាង និងពណ៌ប្លែកៗគ្នា ហើយជួនកាលមានលំនាំធម្មជាតិស្រស់ស្អាត។ ថ្មគ្រីស្តាល់មួយចំនួនអាចត្រូវបានរកឃើញលើភ្នំ ឬនៅក្នុងព្រៃជ្រៅ ដែលគេជឿថាមានថាមពលពិសេស។ ថ្មពណ៌ផ្សេងៗ: ថ្មធម្មជាតិដែលមានពណ៌ស្រស់ស្អាត ដូចជាពណ៌ខៀវ បៃតង ឬក្រហម ត្រូវបានគេយកមកច្នៃជាគ្រឿងលម្អ។ ថ្មធម្មជាតិទាំងនេះត្រូវបានគេយកមកធ្វើជាគ្រឿងលម្អផ្សេងៗ ដូចជា ខ្សែក ខ្សែដៃ ឬបន្តោង។ តាមជំនឿរបស់ប្រជាជននៅជនបទ ថ្មធម្មជាតិទាំងនេះត្រូវបានគេជឿថាមានថាមពលព្យាបាល ផ្ដល់សំណាង និងការការពារ។ គេជឿថាថ្មខ្លះអាចជួយព្យាបាលជំងឺ ឬបំបាត់ការឈឺចាប់បាន។ ថ្មមួយចំនួនត្រូវបានគេចាត់ទុកថាជាវត្ថុស័ក្តិសិទ្ធិដែលអាចនាំមកនូវលាភសំណាង សិរីមង្គល និងជោគជ័យក្នុងជីវិត។ វាក៏អាចដើរតួជាគ្រឿងការពារពីអំពើអាក្រក់ ឬវិញ្ញាណមិនល្អផងដែរ។ ដូច្នេះ ថ្មធម្មជាតិមិនត្រឹមតែជាគ្រឿងលម្អដែលបន្ថែមភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃជំនឿ និងការរស់នៅរបស់ប្រជាជននៅតាមតំបន់ជនបទផងដែរ។ ផ្ទុយពីតំបន់ជនបទ នៅតាមតំបន់ទីក្រុង ការប្រើប្រាស់វត្ថុធាតុដើមសម្រាប់គ្រឿងអលង្ការមានលក្ខណៈប្រណិត និងទំនើបជាងមុន។ នេះបណ្ដាលមកពីកម្រិតជីវភាពរបស់ប្រជាជននៅទីក្រុងខ្ពស់ជាង និងមានលទ្ធភាពទទួលបានវត្ថុធាតុដើមនាំចូលបានយ៉ាងងាយស្រួល។ គ្រឿងអលង្ការនៅទីក្រុងច្រើនផ្តោតលើតម្លៃ សោភ័ណភាព និងនិមិត្តសញ្ញានៃភាពហ៊ឺហា។ នៅទីក្រុងគេនិយមប្រើប្រាស់គ្រឿងអលង្ការដូចជា មាស ប្រាក់ ផ្លាទីន ត្បូងទទឹម និងពេជ្រសម្រាប់លំអខ្លួនអោយមានភាពទាក់ទាញ។ មាសជានិមិត្តរូបនៃភាពប្រណិតនៅតំបន់ទីក្រុង ដែល ត្រូវបានគេចាត់ទុកជារាជានៃលោហៈធាតុដ៏មានតម្លៃ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងពិភពគ្រឿងអលង្ការ ជាពិសេសនៅតាមតំបន់ទីក្រុង។ ការពេញនិយមរបស់មាសមិនត្រឹមតែបណ្ដាលមកពីសម្រស់ធម្មជាតិរបស់វាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែតម្លៃខ្ពស់ និងអត្ថន័យជ្រាលជ្រៅដែលវាបង្កប់ផងដែរ។ មាសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ផលិតគ្រឿងអលង្ការប្រណិតៗជាច្រើនប្រភេទដូចជា ចិញ្ចៀន ខ្សែក ក្រវិល និងខ្សែដៃ។ ក្នុងចំណោមប្រភេទមាសផ្សេងៗ មាសសុទ្ធ ២៤ ខេ និងមាសស គឺពេញនិយមបំផុតនៅទីក្រុងភ្នំពេញបច្ចុប្បន្ន។ មាសសុទ្ធត្រូវបានគេពេញចិត្តដោយសារតែភាពភ្លឺថ្លាធម្មជាតិ និងតម្លៃខ្ពស់របស់វា ខណៈដែលមាសសផ្ដល់នូវភាពទាន់សម័យ និងប្រណិតភាពខុសប្លែក។ ការពាក់គ្រឿងអលង្ការមាសមិនត្រឹមតែជាការតុបតែងលម្អខ្លួនប៉ុណ្ណោះទេ តែថែមទាំងជានិមិត្តរូបនៃឋានៈខ្ពស់ ភាពហ៊ឺហា និងទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់ៗនៅក្នុងសង្គមទីក្រុងផងដែរ។ មាសក៏ជាទម្រង់នៃការវិនិយោគដ៏ល្អមួយផងដែរ ដែលអាចរក្សាទុកតម្លៃបានយូរអង្វែង។ ក្នងនោះ ប្រាក់នៅតែបន្តជាលោហៈដ៏ពេញនិយមមួយសម្រាប់គ្រឿងអលង្ការនៅតាមតំបន់ទីក្រុងនានា ដូចជានៅភ្នំពេញបច្ចុប្បន្ន។ ទោះបីជាមាស និងពេជ្រមានតម្លៃថ្លៃជាងក៏ដោយ ប្រាក់នៅតែមានទីផ្សាររបស់ខ្លួន ដោយសារតែលក្ខណៈសម្បត្តិពិសេសរបស់វា។ ជាទូទៅ ប្រាក់ត្រូវបានប្រើប្រាស់សម្រាប់ផលិតគ្រឿងអលង្ការម៉ូដទាន់សម័យ ឬការរចនាបែបសិល្បៈ។ ជាងច្នៃម៉ូដគ្រឿងអលង្ការតែងតែជ្រើសរើសប្រាក់សម្រាប់ការរចនាប្លែកៗ ដែលទាមទារភាពល្អិតល្អន់ និងភាពច្នៃប្រឌិតខ្ពស់។ បន្ថែមពីនេះ ប្រាក់ស្រោបមាស និងប្រាក់សុទ្ធ ក៏ត្រូវបានគេពេញនិយមយ៉ាងខ្លាំងផងដែរ។ ប្រាក់ស្រោបមាស ផ្ដល់នូវភាពប្រណិតដូចមាសពិត ប៉ុន្តែក្នុងតម្លៃសមរម្យជាង ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូរម៉ូដបានញឹកញាប់។ ប្រាក់សុទ្ធ ត្រូវបានគេពេញចិត្តដោយសារតែភាពរលោងរបស់វា និងសមត្ថភាពក្នុងការរក្សាភាពភ្លឺចែងចាំងបានយូរ។ សម្រាប់អ្នកដែលចង់បានភាពស្រស់ស្អាតដោយមិនចាំបាច់ចំណាយច្រើនដូចមាស ប្រាក់គឺជាជម្រើសដ៏ល្អបំផុត។ វាផ្តល់នូវតុល្យភាពរវាងសោភ័ណភាព គុណភាព និងតម្លៃសមរម្យ។ រីឯផ្លាទីនវិញក៏ជានិមិត្តរូបនៃភាពប្រណិត និងជាគ្រឿងអលង្ការពេញនិយមនៅទីក្រុងផងដែរ។ ផ្លាទីន គឺជាលោហៈធាតុដ៏កម្រ និងមានតម្លៃថ្លៃបំផុតមួយ ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងទីផ្សារគ្រឿងអលង្ការទីក្រុងនានា រួមទាំងនៅភ្នំពេញបច្ចុប្បន្នផងដែរ។ គេពិតជានិយមប្រើប្រាស់ផ្លាទីនណាស់ព្រោះបណ្ដាលមកពីគុណសម្បត្តិលេចធ្លោរបស់វាជាច្រើន។ ផ្លាទីនត្រូវបានគេចាត់ទុកជាលោហៈដ៏ប្រណិត ដែលឆ្លុះបញ្ចាំងពីឋានៈខ្ពស់ និងរសនិយមឆ្គងឆ្គាយរបស់អ្នកពាក់។ ផ្លាទីនមានភាពធន់ខ្លាំងជាងមាស និងប្រាក់ មិនងាយឆ្កូត ឬខូចទ្រង់ទ្រាយ ដែលធ្វើឱ្យគ្រឿងអលង្ការរក្សាសម្រស់បានយូរអង្វែង។ ពណ៌ដ៏ភ្លឺរលោងរបស់ផ្លាទីន គឺមានលក្ខណៈពិសេស និងមិនរលុបបាត់ទៅតាមពេលវេលា។ ផ្លាទីនគឺជាលោហៈធាតុដែលមិនងាយបង្កប្រតិកម្មអាឡែហ្ស៊ីជាមួយស្បែក ដែលធ្វើឱ្យវាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម។ ដោយសារគុណសម្បត្តិទាំងនេះ ផ្លាទីនត្រូវបានគេពេញនិយមយ៉ាងខ្លាំងសម្រាប់ធ្វើគ្រឿងអលង្ការអាពាហ៍ពិពាហ៍ ដូចជាចិញ្ចៀនភ្ជាប់ពាក្យ និងចិញ្ចៀនអាពាហ៍ពិពាហ៍ ដែលជានិមិត្តរូបនៃសេចក្ដីស្រឡាញ់ដ៏រឹងមាំ និងស្ថិតស្ថេរ។ ក្រៅពីនេះ វាក៏ត្រូវបានប្រើប្រាស់សម្រាប់គ្រឿងអលង្ការដ៏ប្រណិតផ្សេងៗទៀតដែលទាមទារគុណភាព និងភាពល្អឥតខ្ចោះ។ ត្បូងទទឹម គឺជាត្បូងមានតម្លៃដ៏ល្បីល្បាញបំផុតមួយ ដែលត្រូវបានគេពេញនិយមយ៉ាងខ្លាំងក្នុងការលម្អគ្រឿងអលង្ការនៅតាមតំបន់ទីក្រុង ដូចជានៅភ្នំពេញបច្ចុប្បន្ន។ ត្បូងនេះទទួលបានការកោតសរសើរមិនត្រឹមតែដោយសារសម្រស់ដ៏ត្រចះត្រចង់របស់វាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារអត្ថន័យជ្រាលជ្រៅដែលវាបង្កប់ផងដែរ។ ត្បូងទទឹមត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់លម្អគ្រឿងអលង្ការមាស ឬផ្លាទីន ដោយបង្កើតបានជាស្នាដៃដ៏ប្រណិត និងទាក់ទាញ។ ពណ៌ក្រហមដ៏ស្រស់ស្អាត និងភ្លឺចែងចាំងរបស់វា ធ្វើឲ្យត្បូងទទឹមលេចធ្លោជាងត្បូងដទៃ។ លើសពីភាពស្រស់ស្អាត ត្បូងទទឹមក៏មានអត្ថន័យជានិមិត្តរូបយ៉ាងសំខាន់ផងដែរ។ វាត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃអំណាច និងភាពជាអ្នកដឹកនាំ។ ពណ៌ក្រហមដ៏ជ្រាលជ្រៅរបស់វា តំណាងឲ្យសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងមនោសញ្ចេតនាដ៏រ៉ូមែនទិក។ គេជឿថាវាអាចផ្ដល់នូវភាពក្លាហាន និងកម្លាំងចិត្តដល់អ្នកពាក់។ ដូច្នេះ ការពាក់គ្រឿងអលង្ការលម្អដោយត្បូងទទឹមមិនត្រឹមតែបង្ហាញពីរសនិយមដ៏ប្រណិតប៉ុណ្ណោះទេ ថែមទាំងអាចបង្ហាញពីបុគ្គលិកលក្ខណៈ និងជំនឿរបស់អ្នកពាក់ផងដែរ។ គ្រឿងអលង្ការចុងក្រោយគី ពេជ្រដែលជានិមិត្តរូបនៃភាពអស់កល្បជានិច្ច និងភាពប្រណិតនៅទីក្រុង។ ពេជ្រ ត្រូវបានគេប្រសិទ្ធនាមថាជារាជិនីនៃត្បូងមានតម្លៃ ហើយវាជាត្បូងដែលទទួលបានការពេញនិយមបំផុតសម្រាប់គ្រឿងអលង្ការនៅតាមតំបន់ទីក្រុងនានា រួមទាំងភ្នំពេញផងដែរ។ ភាពល្បីល្បាញរបស់ពេជ្រមិនត្រឹមតែស្ថិតនៅលើសម្រស់ដ៏ភ្លឺចែងចាំងរបស់វាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារអត្ថន័យជ្រាលជ្រៅដែលវាបង្កប់ផងដែរ។ ពេជ្រត្រូវបានគេប្រើប្រាស់ជាចម្បងសម្រាប់ធ្វើគ្រឿងអលង្ការមួយចំនួន។ ចិញ្ចៀនភ្ជាប់ពាក្យជានិមិត្តរូបនៃការប្ដេជ្ញាចិត្តដ៏មុតមាំ និងសេចក្ដីស្រឡាញ់ដ៏អស់កល្បរវាងគូស្នេហ៍។ គេធ្វើវាជា ចិញ្ចៀនអាពាហ៍ពិពាហ៍ដើម្បី បង្ហាញពីចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ យូរអង្វែង និងបរិសុទ្ធ។ គេធ្វើវាជាគ្រឿងអលង្ការដ៏ប្រណិតផ្សេងៗទៀត ដូចជាខ្សែក ក្រវិល និងខ្សែដៃ ដែលសុទ្ធសឹងត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់។ ក្រៅពីភាពស្រស់ស្អាតដែលមើលឃើញ ពេជ្រក៏តំណាងឲ្យអត្ថន័យសំខាន់ៗជាច្រើនដែរ។ ដោយសារភាពរឹងមាំ និងធន់របស់វា ពេជ្រត្រូវបានចាត់ទុកជាតំណាងនៃភាពឋិតថេរ និងភាពស្ថិតស្ថេរ។ ភាពថ្លា និងភ្លឺចែងចាំងរបស់ពេជ្រ បង្ហាញពីភាពបរិសុទ្ធ និងភាពគ្មានកំហុស។ ការពាក់ពេជ្រត្រូវបានគេជឿថាអាចនាំមកនូវលាភសំណាង ទ្រព្យសម្បត្តិ និងភាពចម្រុងចម្រើន។ ដូច្នេះ ពេជ្រមិនត្រឹមតែជាគ្រឿងលម្អដែលបង្ហាញពីភាពហ៊ឺហា និងរសនិយមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវត្ថុដ៏មានតម្លៃដែលបង្កប់នូវសេចក្ដីសង្ឃឹម ជំនឿ និងបំណងប្រាថ្នាដ៏ល្អសម្រាប់អ្នកពាក់ផងដែរ។ សរុបមក ភាពខុសគ្នានៃការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ផលិតគ្រឿងអលង្ការនៅកម្ពុជា ពិតជាបានបង្ហាញយ៉ាងច្បាស់ពីភាពសម្បូរបែបនៃវប្បធម៌គ្រឿងអលង្ការខ្មែរ។ ការវិវត្តន៍នេះគឺស្របទៅនឹងបរិបទសង្គម និងសេដ្ឋកិច្ចនៃតំបន់នីមួយៗ មិនថាតំបន់ជនបទ ឬទីក្រុងនោះទេ។ នៅតាមតំបន់ជនបទ គ្រឿងអលង្ការច្រើនផ្តោតលើភាពជាក់ស្តែង មុខងារជាគ្រឿងការពារ និងតម្លៃសមរម្យ។ វត្ថុធាតុដើមដូចជា ប្រាក់ សំរឹទ្ធ លង្ហិន ទង់ដែង អង្កាំធម្មជាតិ ខ្សែអំបោះកថា និងថ្មធម្មជាតិ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ របស់របរទាំងនេះមិនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវជំនឿសាសនា និងអបិយជំនឿយ៉ាងជ្រាលជ្រៅ ដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ មាសក៏មានវត្តមានដែរ ប៉ុន្តែជាទូទៅក្នុងបរិមាណតិចតួច និងសម្រាប់ឱកាសពិសេស។ ផ្ទុយទៅវិញ នៅតាមតំបន់ទីក្រុង គ្រឿងអលង្ការមានលក្ខណៈប្រណិត និងទំនើបជាង។ ការកើនឡើងនូវកម្រិតជីវភាព និងលទ្ធភាពទទួលបានវត្ថុធាតុដើមនាំចូល បានជំរុញឲ្យមានការប្រើប្រាស់មាស ផ្លាទីន ត្បូងទទឹម និងពេជ្រកាន់តែច្រើន។ គ្រឿងអលង្ការទាំងនេះមិនត្រឹមតែជាគ្រឿងលម្អដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញានៃឋានៈ ទ្រព្យសម្បត្តិ និងរសនិយមរបស់ម្ចាស់ទៀតផង។ ប្រាក់នៅតែត្រូវបានប្រើប្រាស់ ប៉ុន្តែជាទូទៅសម្រាប់ម៉ូដទាន់សម័យ ឬការរចនាបែបសិល្បៈ។ ភាពខុសគ្នានេះបង្ហាញយ៉ាងច្បាស់ថា គ្រឿងអលង្ការខ្មែរ គឺជារបស់របរដែលឆ្លុះបញ្ចាំងពីការវិវត្តន៍របស់សង្គម តម្រូវការប្រចាំថ្ងៃ និងជំនឿផ្សេងៗគ្នា។ ទាំងគ្រឿងអលង្ការបែបបុរាណនៅជនបទ និងបែបទំនើបនៅទីក្រុង សុទ្ធតែជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។